ការជ្រើសរើសទីកន្លែងទទួលទានអាហារដែលមានបរិយាកាសស្ងប់ស្ងាត់ និងសមរម្យ គឺជាជំហានដំបូងក្នុងការបង្ហាញពីការផ្ដល់តម្លៃដល់ដៃគូក្នុងជំនួបដំបូង។ ការទៅដល់ទីកន្លែងណាត់ជួបមុនម៉ោងកំណត់បន្តិចបន្តួច បង្ហាញពីភាពច្បាស់លាស់របស់អ្នក និងការគោរពពេលវេលារបស់ភាគីម្ខាងទៀត។ នៅពេលចាប់ផ្តើមអង្គុយ អ្នកគួររង់ចាំឱ្យខាងស្រី ឬដៃគូអង្គុយចុះជាមុនសិន ដែលនេះគឺជាកាយវិការនៃភាពជាសុភាពបុរស និងការមានសុជីវធម៌ខ្ពស់។ ការប្រើប្រាស់កន្សែងជូតមាត់ដោយដាក់នៅលើភ្លៅភ្លាមៗបន្ទាប់ពីអង្គុយ គឺជាសញ្ញានៃការយល់ដឹងពីច្បាប់ទម្លាប់នៃការទទួលទានអាហារបែបទាន់សម័យ។ ក្នុងកំឡុងពេលពិនិត្យមើលបញ្ជីមុខម្ហូប អ្នកគួរផ្ដល់ឱកាសឱ្យដៃគូជ្រើសរើសមុខម្ហូបដែលគាត់ចូលចិត្តជាមុន ដើម្បីបង្ហាញពីភាពអាទិភាព។ ការកម្ម៉ង់មុខម្ហូបដែលមានតម្លៃមធ្យម និងងាយស្រួលទទួលទាន ជួយឱ្យអ្នកអាចរក្សារូបភាពសមរម្យ និងមិនបង្កការលំបាកក្នុងពេលសន្ទនា។ ក្នុងជំនួបដំបូង អ្នកគួរចៀសវាងមុខម្ហូបដែលមានក្លិនខ្លាំង ឬមុខម្ហូបដែលតម្រូវឱ្យប្រើដៃញ៉ាំដែលនាំឱ្យបាត់បង់សោភ័ណភាពផ្ទាល់ខ្លួន។ ការប្រើប្រាស់ពាក្យ "សូមអរគុណ" ទៅកាន់បុគ្គលិកបម្រើអាហាររាល់ពេលដែលគេលើកម្ហូបមកជូន បង្ហាញថាអ្នកគឺជាមនុស្សដែលមានការអប់រំល្អ។ មុនពេលចាប់ផ្តើមទទួលទាន អ្នកគួររង់ចាំឱ្យមុខម្ហូបរបស់ភាគីទាំងសងខាងមកដល់តុអស់សិន ដើម្បីចាប់ផ្តើមញ៉ាំជាមួយគ្នាដោយភាពគួរសម។ ការកាន់ស្លាបព្រា សម ឬកាំបិត ត្រូវធ្វើឡើងតាមរបៀបត្រឹមត្រូវ និងមិនត្រូវបង្កជាសំឡេងប៉ះទង្គិចជាមួយចានឱ្យខ្លាំងពេកឡើយ។ អ្នកគួរកាត់អាហារជាចំណិតតូចៗដែលងាយស្រួលដាក់ចូលមាត់ ដើម្បីកុំឱ្យមានការរំខានដល់ការសន្ទនាដែលកំពុងបន្ត។ ការទំពារអាហារត្រូវធ្វើឡើងដោយបិទមាត់ឱ្យជិត និងមិនត្រូវបង្កជាសំឡេងលាន់ឮដែលនាំឱ្យដៃគូមានអារម្មណ៍មិនស្រណុកក្នុងចិត្ត។ សុជីវធម៌ដ៏សំខាន់បំផុតគឺមិនត្រូវនិយាយក្នុងពេលដែលមានអាហារពេញក្នុងមាត់ឡើយ ព្រោះវាជាទង្វើដែលមិនសមរម្យបំផុតក្នុងសង្គម។ ការទទួលទានទឹក ឬភេសជ្ជៈ គួរធ្វើឡើងដោយភាពយឺតៗ និងមិនត្រូវផឹកឱ្យឮសំឡេងខ្លាំងក្នុងបំពង់កនោះទេ។ ប្រសិនបើអ្នកត្រូវការប្រើប្រាស់ទូរស័ព្ទ អ្នកគួរដាក់វាឱ្យនៅស្ងៀម គ្មានសំឡេង ឬដាក់ក្នុងហោប៉ៅ ដើម្បីផ្ដល់ចំណាប់អារម្មណ៍ពេញលេញដល់មនុស្សនៅចំពោះមុខ។ ការសម្លឹងមើលភ្នែកដៃគូក្នុងពេលសន្ទនា និងញញឹមដោយភាពរួសរាយ ជួយឱ្យបរិយាកាសនៃការញ៉ាំអាហារកាន់តែមានភាពស្និទ្ធស្នាល។ ប្រសិនបើមានអាហារជាប់នៅចន្លោះធ្មេញ អ្នកគួរទៅបន្ទប់ទឹកជាជាងការប្រើឈើចាក់ធ្មេញនៅចំពោះមុខដៃគូ។ ការសរសើរអំពីរសជាតិអាហារ ឬបរិយាកាសក្នុងហាង បង្កើតឱ្យមានប្រធានបទសន្ទនាវិជ្ជមាន និងភាពរីករាយក្នុងពេលទទួលទាន។ អ្នកមិនគួររិះគន់មុខម្ហូបខ្លាំងៗនៅចំពោះមុខដៃគូឡើយ ទោះបីជារសជាតិមិនសូវត្រូវចិត្តក៏ដោយ ដើម្បីរក្សាបរិយាកាសឱ្យនៅតែល្អ។ ការផ្ដល់ចំណែកអាហារខ្លះទៅឱ្យដៃគូសាកល្បង គឺជាសញ្ញានៃការចែករំលែក ប៉ុន្តែត្រូវសួរនាំជាមុនដើម្បីដឹងពីចំណូលចិត្តរបស់គាត់។ ប្រសិនបើអ្នកត្រូវការងើបចេញពីតុក្នុងពេលទទួលទាន អ្នកគួរនិយាយពាក្យ "សូមទោស" និងដាក់កន្សែងជូតមាត់នៅលើកៅអីឱ្យមានរបៀប។ ការមិនបង្ខំដៃគូឱ្យញ៉ាំអ្វីដែលគាត់មិនចូលចិត្ត បង្ហាញថាអ្នកគឺជាមនុស្សដែលចេះផ្ដល់តម្លៃលើសេរីភាពផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀត។ អ្នកគួររក្សាល្បឿននៃការញ៉ាំឱ្យសមស្របទៅនឹងដៃគូ ដើម្បីកុំឱ្យម្នាក់ញ៉ាំលឿនពេក ហើយម្នាក់ទៀតនៅសល់អាហារច្រើនពេញចាន។ ការប្រើប្រាស់ស្លាបព្រាកណ្ដាលក្នុងការដួសអាហារដែលញ៉ាំរួមគ្នា គឺជាសុជីវធម៌ដ៏ចាំបាច់បំផុតក្នុងជំនួបដំបូង។ ចៀសវាងការដាក់កែងដៃនៅលើតុបាយក្នុងពេលកំពុងញ៉ាំ ព្រោះវាត្រូវបានចាត់ទុកថាជាកាយវិការដែលមិនសូវមានសុជីវធម៌។ ការអង្គុយឱ្យត្រង់ខ្លួន និងរក្សាឥរិយាបថឱ្យមានរបៀបរៀបរយ បង្ហាញពីភាពជឿជាក់ និងការផ្ដល់កិត្តិយសដល់ទីកន្លែង និងដៃគូ។ ប្រសិនបើមានការជ្រុះស្លាបព្រា ឬសម្ភារៈណាមួយ អ្នកគួរហៅបុគ្គលិកមកប្ដូរថ្មីជាជាងការរើសយកមកប្រើប្រាស់បន្ត។ ការមិនប្រើប្រាស់ម្រាមដៃដើម្បីចាប់អាហារដោយផ្ទាល់ លើកលែងតែអាហារដែលតម្រូវ គឺជាចំណុចបង្ហាញពីភាពថ្លៃថ្នូររបស់អ្នក។ នៅពេលទទួលទានចប់ អ្នកគួរដាក់ស្លាបព្រា និងសមឱ្យស្របគ្នាលើចាន ដើម្បីជាសញ្ញាប្រាប់បុគ្គលិកថាអ្នកបានបញ្ចប់ការញ៉ាំហើយ។ ការសន្ទនាអំពីប្រធានបទធ្ងន់ៗ ឬរឿងជម្លោះគួរត្រូវបានចៀសវាងក្នុងពេលញ៉ាំបាយ ដើម្បីរក្សារសជាតិអាហារ និងអារម្មណ៍ល្អ។ ប្រសិនបើមានអាហារកំពប់លើតុ អ្នកគួរប្រើកន្សែងជូតចេញដោយស្ងៀមស្ងាត់ និងមិនត្រូវធ្វើឱ្យមានការភ្ញាក់ផ្អើលធំដុំឡើយ។ ការផ្ដល់សញ្ញាប្រាប់ដៃគូដោយទន់ភ្លន់ ប្រសិនបើមានអាហារប្រឡាក់មាត់គាត់ គឺជាការយកចិត្តទុកដាក់ដ៏គួរឱ្យស្រឡាញ់។ អ្នកមិនគួរប្រើប្រាស់ឧបករណ៍ទទួលទានអាហារមកធ្វើជាសម្ភារៈបញ្ជាក់កាយវិការក្នុងពេលនិយាយឡើយ។ ការចេះគ្រប់គ្រងបរិមាណភេសជ្ជៈដែលមានជាតិអាល់កុល គឺជាចំណុចសំខាន់ដើម្បីរក្សាសតិ និងភាពថ្លៃថ្នូរក្នុងជំនួបដំបូង។ ការមិនសម្លឹងមើលអាហារក្នុងចានអ្នកដទៃយូរពេក បង្ហាញថាអ្នកជាមនុស្សដែលចេះរក្សាមារយាទបានយ៉ាងល្អខ្ជាប់ខ្ជួន។ ប្រសិនបើដៃគូជាអ្នកប៉ាវអាហារពេលនោះ អ្នកគួរជ្រើសរើសមុខម្ហូបដែលមានតម្លៃសមរម្យ និងមិនថ្លៃហួសហេតុពេកឡើយ។ ការជជែកគ្នាអំពីចំណូលចិត្តអាហាររបស់ឪពុកម្ដាយ ឬគ្រួសារ អាចជាប្រធានបទដ៏កក់ក្ដៅ និងជិតស្និទ្ធក្នុងពេលញ៉ាំ។ ការរក្សាដង្ហើមឱ្យមានក្លិនស្រស់ថ្លាបន្ទាប់ពីញ៉ាំអាហាររួច គឺជាចំណុចដែលមិនគួររំលងសម្រាប់ភាពជោគជ័យនៃណាត់ជួប។ ការទូទាត់ប្រាក់គួរធ្វើឡើងដោយភាពស្ងៀមស្ងាត់ និងមិនត្រូវបង្កជាការជជែកដណ្ដើមគ្នាខ្លាំងៗនៅចំពោះមុខអ្នកដទៃឡើយ។ ការផ្ដល់លុយ Tip ដល់បុគ្គលិកបម្រើអាហារ បង្ហាញពីសណ្ដានចិត្តល្អ និងភាពទូលំទូលាយរបស់អ្នកក្នុងនាមជាអតិថិជន។ មុននឹងងើបចេញពីតុ អ្នកគួរពិនិត្យមើលឱ្យច្បាស់ថាតើមានសម្ភារៈផ្ទាល់ខ្លួនអ្វីខ្លះដែលបានភ្លេចនៅទីនោះដែរឬទេ។ ប្រសិនបើមានអាហារនៅសល់ច្រើន អ្នកអាចសួរដៃគូថាចង់ខ្ចប់ទៅផ្ទះដែរឬទេ ដោយប្រើពាក្យសម្តីសមរម្យ។ ការអរគុណដៃគូម្ដងទៀតសម្រាប់ពេលវេលា និងការទទួលទានអាហារដ៏រីករាយ ជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អ។ សុជីវធម៌លើតុអាហារជួយឱ្យឪពុកម្ដាយរបស់ភាគីម្ខាងទៀតមានទំនុកចិត្ត ប្រសិនបើបានដឹងពីមារយាទដ៏ល្អរបស់អ្នក។ ការមិននិយាយទូរស័ព្ទក្នុងពេលញ៉ាំ ជួយឱ្យដៃគូមានអារម្មណ៍ថាគាត់គឺជាមនុស្សសំខាន់បំផុតសម្រាប់អ្នកក្នុងពេលនោះ។ ស្នាមញញឹម និងការងក់ក្បាលយល់ស្របក្នុងពេលញ៉ាំ និងស្ដាប់ដៃគូនិយាយ គឺជាសិល្បៈនៃការប្រាស្រ័យទាក់ទងដ៏ល្អ។ ការមិនយកអាហារដែលជ្រុះលើតុមកដាក់ចូលមាត់វិញ បង្ហាញពីអនាម័យខ្ពស់ និងការចេះរៀបចំខ្លួន។ ការកម្ម៉ង់ម្ហូបដែលងាយនឹងខ្ទាតប្រឡាក់ខោអាវ ដូចជាទឹកស៊ុប ឬទឹកជ្រលក់ ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្នបំផុត។ ការប្រើប្រាស់ភាសាកាយវិការដែលសុភាព ជួយឱ្យអ្នកបម្រើអាហារចង់ផ្ដល់សេវាកម្មល្អដល់តុរបស់អ្នក។ ការរក្សាបរិមាណអាហារក្នុងមាត់ឱ្យសមល្មម ជួយឱ្យអ្នកមិនចាំបាច់បង្ខំលេបអាហារពេលចង់និយាយ។ ការមិនយកឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនទៅដួសអាហារក្នុងចានរួម គឺជាការការពារសុខភាព និងបង្ហាញសុជីវធម៌។ ការចេះជួយដួសអាហារ ឬចាក់ទឹកជូនដៃគូ គឺជាសកម្មភាពតូចតាចដែលបង្ហាញពីការយកចិត្តទុកដាក់ដ៏ធំធេង។ មិនត្រូវអានបញ្ជីមុខម្ហូបយូរពេក រហូតដល់ធ្វើឱ្យដៃគូអង្គុយរង់ចាំដោយភាពធុញទ្រាន់។ ការចេះសម្របខ្លួនទៅតាមបរិយាកាសនៃហាងអាហារ ដូចជាហាងប្រពៃណី ឬហាងអឺរ៉ុប គឺជាភាពឆ្លាតវៃ។ ការមិនលើកចានអាហារមកជិតមុខពេកក្នុងពេលញ៉ាំ បង្ហាញពីមារយាទអង្គុយតុបាយដ៏សមរម្យ។ មិនត្រូវបញ្ចេញអាការៈឆ្អែតខ្លាំងពេក រហូតដល់មានការភើ ឬដកដង្ហើមធំនៅចំពោះមុខដៃគូ។ រក្សាកន្លែងអង្គុយឱ្យមានសណ្តាប់ធ្នាប់ ទោះបីជាពេលកំពុងញ៉ាំអាហារច្រើនមុខក៏ដោយ។ មិនត្រូវសើចសប្បាយខ្លាំងពេក រហូតដល់បង្កការរំខានដល់ភ្ញៀវដទៃដែលនៅក្នុងហាងអាហារជាមួយគ្នា។ មិនទើសទាល់ក្នុងការពិភាក្សាអំពីការបែងចែកថ្លៃអាហារ ប្រសិនបើបានព្រមព្រៀងគ្នាតាំងពីដំបូង។ ការអង្គុយអង្រួនជើងក្នុងពេលញ៉ាំបាយ វាជាកាយវិការមិនសូវល្អក្នុងក្រសែភ្នែកចាស់ទុំ និងដៃគូ។ ការចងចាំមុខម្ហូបដែលដៃគូចូលចិត្ត ដើម្បីអាចប្រើប្រាស់ជាព័ត៌មានសម្រាប់ការណាត់ជួបលើកក្រោយ។ ជាចុងក្រោយ សុជីវធម៌លើតុអាហារក្នុងជំនួបដំបូង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃខ្លួនអ្នក និងការផ្ដល់កិត្តិយសដល់ទំនាក់ទំនងស្នេហា។